ការផ្លាស់ប្តូរវប្បធម៌នៅកន្លែងធ្វើការក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នកំពុងឆ្លុះបញ្ចាំងពីការរីកចម្រើននៃផ្នត់គំនិតថ្មីៗ ដែលនាំមកនូវភាពវិជ្ជមាន។ សហគ្រាសក្នុងស្រុកជាច្រើនចាប់ផ្តើមយល់ឃើញថាការធ្វើការលើសកម្លាំងមិនមែនជាគន្លឹះតែមួយគត់នៃភាពជោគជ័យឡើយ។ តុល្យភាពរវាងជីវិតបុគ្គល និងការបំពេញភារកិច្ចជួយឱ្យបុគ្គលិកមានសុខភាពល្អប្រសើរនិងមានកម្លាំងចិត្តបន្តការងារវែងឆ្ងាយ។ ម្ចាស់អាជីវកម្មជំនាន់ក្រោយតែងតែលើកទឹកចិត្តឱ្យមានការឈប់សម្រាកឱ្យបានគ្រប់គ្រាន់ដើម្បីស្តារថាមពលបន្ទាប់ពីបំពេញការងារធ្ងន់ធ្ងរ។ ការកំណត់ម៉ោងចូល និងចេញពីកន្លែងធ្វើការដែលមានភាពបត់បែនកំពុងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា។ បុគ្គលិកដែលមានពេលវេលាគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារតែងតែបង្ហាញនូវផលិតភាពការងារខ្ពស់ជាងមុននៅពេលត្រឡប់មកការិយាល័យ។ ការអនុញ្ញាតឱ្យបំពេញការងារពីចម្ងាយជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរ និងបង្កើនប្រសិទ្ធភាពពេលវេលាបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ វប្បធម៌ការងារបែបទំនើបផ្ដោតសំខាន់លើលទ្ធផលដែលទទួលបានជាជាងការរាប់ចំនួនម៉ោងដែលបុគ្គលិកអង្គុយនៅមុខតុការងារ។ ការកាត់បន្ថយសម្ពាធការងារហួសកម្រិត គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការរក្សាបុគ្គលិកដែលមានសមត្ថភាពឱ្យនៅជាមួយស្ថាប័ន។ ការរៀបចំកម្មវិធីជួបជុំក្រៅម៉ោងការងារជួយបង្កើនភាពស្និទ្ធស្នាល និងកាត់បន្ថយភាពតានតឹងរវាងមិត្តរួមការងារគ្រប់ជាន់ថ្នាក់។ គោលនយោបាយឈប់សម្រាកប្រចាំឆ្នាំត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ដើម្បីធានាថាបុគ្គលិកគ្រប់រូបមានឱកាសសម្រាកលម្ហែកាយ។ សង្គមនាសម័យឌីជីថលតម្រូវឱ្យមានការបែងចែកពេលវេលាឱ្យបានច្បាស់លាស់រវាងរឿងផ្ទាល់ខ្លួននិងកិច្ចការងាររដ្ឋបាលប្រចាំថ្ងៃ។ ការផ្តល់តម្លៃលើសុភមង្គលរបស់បុគ្គលិក គឺជាការវិនិយោគដ៏ឈ្លាសវៃបំផុតសម្រាប់ស្ថិរភាពយូរអង្វែងនៃសហគ្រាសនីមួយៗ។ មេដឹកនាំស្ថាប័នគំរូតែងតែសាកសួរពីសុខទុក្ខនិងការរស់នៅរបស់បុគ្គលិក ដើម្បីបង្កើតបរិយាកាសការងារដែលមានភាពកក់ក្តៅ។ ការកាត់បន្ថយការទំនាក់ទំនងរឿងការងារតាមរយៈបណ្តាញសង្គមនៅថ្ងៃឈប់សម្រាកជួយឱ្យបុគ្គលិកមានឯកជនភាពពេញលេញ។ យុវជនជំនាន់ក្រោយមាននិន្នាការជ្រើសរើសក្រុមហ៊ុនដែលផ្តល់អាទិភាពលើតុល្យភាពជីវិត និងការបំពេញការងារប្រកបដោយគុណភាព។ ការបង្កើតតំបន់សម្រាកលម្ហែនៅក្នុងការិយាល័យជួយឱ្យបុគ្គលិកអាចរំសាយភាពហត់នឿយបានក្នុងរយៈពេលខ្លីមុននឹងបន្តការងារ។ ការជំរុញឱ្យមានការសម្រាកញ៉ាំអាហារថ្ងៃត្រង់ដោយមិនមានការរំខានពីរឿងការងារជួយបង្កើនសុខភាពផ្លូវចិត្តដល់បុគ្គលិកគ្រប់គ្នា។ ភាពជោគជ័យនៃអាជីវកម្មមិនមែនវាស់វែងតែលើប្រាក់ចំណេញឡើយ តែវាស់វែងលើស្នាមញញឹមនិងការពេញចិត្តរបស់ក្រុមការងារ។ ការយល់យោគនិងការអត់ឱនចំពោះបញ្ហាគ្រួសាររបស់បុគ្គលិក ជួយកសាងនូវភាពស្មោះត្រង់និងការលះបង់ចំពោះក្រុមហ៊ុនកាន់តែខ្លាំង។ បរិយាកាសការងារដែលគ្មានភាពតានតឹងហួសហេតុនឹងជួយឱ្យខួរក្បាលរបស់មនុស្សអាចបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗបានកាន់តែច្រើន។ ការគ្រប់គ្រងពេលវេលាបានល្អ គឺជាសញ្ញាណនៃវិជ្ជាជីវៈខ្ពស់ដែលបុគ្គលិកនិងនិយោជកត្រូវតែសហការគ្នាសម្រេចឱ្យបានជោគជ័យ។ ក្រុមហ៊ុនដែលយកចិត្តទុកដាក់លើតុល្យភាពជីវិតតែងតែទទួលបានការគាំទ្រ និងការកោតសរសើរពីសាធារណជនក្នុងសង្គមបច្ចុប្បន្ន។ ការកែលម្អវប្បធម៌ការងារឱ្យកាន់តែប្រសើរឡើង គឺជាកិច្ចការចាំបាច់ដែលត្រូវធ្វើជាប្រចាំដើម្បីភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ។ ការឱ្យតម្លៃលើសេចក្តីសុខរបស់មនុស្សម្នាក់ៗនឹងនាំមកនូវសាមគ្គីភាព និងភាពរឹងមាំដល់ស្ថាប័នទាំងមូលក្នុងរយៈពេលវែង។ ការបើកចិត្តទូលាយទទួលយកភាពខុសគ្នានៃបុគ្គលិកម្នាក់ៗ គឺជាមូលដ្ឋានគ្រឹះនៃវប្បធម៌ការងារដែលមានភាពស៊ីវិល័យបំផុត។ ការផ្តល់ឱកាសស្មើៗគ្នាសម្រាប់ស្ត្រីក្នុងការកាន់តួនាទីជាអ្នកដឹកនាំ ជួយឱ្យស្ថាប័នមានភាពចម្រុះនិងមានការសម្រេចចិត្តល្អ។ ការលុបបំបាត់ការរើសអើងគ្រប់រូបភាពនៅកន្លែងធ្វើការបង្កើតឱ្យមានភាពជឿជាក់ និងការសហការគ្នាបានយ៉ាងល្អប្រសើរ។ ការគោរពជំនឿសាសនានិងប្រពៃណីរបស់សហការីម្នាក់ៗនាំមកនូវភាពសុខដុមរមនានៅក្នុងបរិយាកាសការងាររួមគ្នារាល់ថ្ងៃ។ បុគ្គលិកដែលមានប្រវត្តិនិងបទពិសោធន៍ខុសៗគ្នាអាចជួយឱ្យក្រុមហ៊ុនមើលឃើញនូវបញ្ហាក្នុងជ្រុងផ្សេងៗគ្នាបានយ៉ាងច្បាស់។ ការផ្តល់តម្លៃលើសមត្ថភាពពិតប្រាកដជាជាងការមើលលើរូបរាងខាងក្រៅឬឋានៈសង្គម គឺជាយុត្តិធម៌ដ៏ធំបំផុតសម្រាប់បុគ្គលិក។ ការបង្កើតបរិយាកាសដែលបុគ្គលិកគ្រប់រូបហ៊ានបញ្ចេញមតិយោបល់ដោយគ្មានការភ័យខ្លាច ជួយឱ្យស្ថាប័នរកឃើញគំនិតច្នៃប្រឌិត។ ការយល់ដឹងពីតម្លៃនៃភាពចម្រុះនឹងជួយឱ្យក្រុមការងារអាចដោះស្រាយបញ្ហាប្រឈមនានាបានដោយមានភាពបត់បែននិងប្រសិទ្ធភាព។ ការផ្តល់ការគាំទ្រដល់ជនមានពិការភាពឱ្យមានឱកាសបង្ហាញសមត្ថភាពការងារ គឺជាសកម្មភាពមនុស្សធម៌និងការអភិវឌ្ឍសង្គម។ ការប្រើប្រាស់ភាសាប្រកបដោយការគោរពនិងការផ្តល់កិត្តិយសឱ្យគ្នាទៅវិញទៅមក គឺជាសីលធម៌ការងារដែលមិនអាចខ្វះបានឡើយ។ ការរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពីការយល់ដឹងពីវប្បធម៌ចម្រុះជួយកាត់បន្ថយទំនាស់និងការយល់ច្រឡំរវាងបុគ្គលិក។ ភាពជោគជ័យរបស់ក្រុមហ៊ុនអាស្រ័យលើសមត្ថភាពក្នុងការបញ្ចូលគ្នានូវទេពកោសល្យផ្សេងៗគ្នារបស់បុគ្គលិកឱ្យទៅជាកម្លាំងតែមួយ។ ការផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកគ្រប់កម្រិតដោយគ្មានការលម្អៀង ជួយឱ្យមានការប្រកួតប្រជែងការងារប្រកបដោយសីលធម៌។ ស្ថាប័នដែលផ្តល់តម្លៃលើភាពចម្រុះតែងតែទាក់ទាញបាននូវធនធានមនុស្សដែលមានគុណភាពខ្ពស់មកពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម។ ការស្ដាប់មតិយោបល់របស់បុគ្គលិកវ័យក្មេងដែលមានគំនិតច្នៃប្រឌិត ជួយឱ្យក្រុមហ៊ុនអាចដើរទាន់សម័យកាលនិងការផ្លាស់ប្តូរ។ ការរក្សាតុល្យភាពរវាងបុគ្គលិកដែលមានបទពិសោធន៍យូរនិងបុគ្គលិកថ្មី បង្កើតឱ្យមានការផ្ទេរចំណេះដឹងយ៉ាងមានប្រសិទ្ធភាព។ ការការពារនិងការលើកកម្ពស់សិទ្ធិរបស់បុគ្គលិកគ្រប់រូប គឺជាកាតព្វកិច្ចចម្បងរបស់ផ្នែកគ្រប់គ្រងធនធានមនុស្សក្នុងក្រុមហ៊ុន។ ការបង្កើតវប្បធម៌ដែលគ្មានការបក្សពួកនិយមជួយឱ្យបុគ្គលិកម្នាក់ៗមានអារម្មណ៍ថាខ្លួន គឺជាផ្នែកមួយដ៏សំខាន់នៃស្ថាប័ន។ ភាពខុសគ្នានៃចំណេះដឹងនិងបច្ចេកទេសការងារ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានសម្រាប់ក្រុមហ៊ុនដែលចង់រីកចម្រើន។ ការជជែកវែកញែកដោយផ្អែកលើហេតុផលនិងការគោរពគ្នា ជួយឱ្យការសម្រេចចិត្តក្នុងក្រុមការងារមានភាពចាស់ទុំនិងត្រឹមត្រូវ។ ការផ្តល់ឱកាសឱ្យបុគ្គលិកមកពីតំបន់ដាច់ស្រយាលបានចូលរួមក្នុងកិច្ចការងារសំខាន់ៗ ជួយកាត់បន្ថយគម្លាតចំណេះដឹងក្នុងសង្គម។ ការរៀបចំកន្លែងធ្វើការដែលមានភាពងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាបង្ហាញពីការយកចិត្តទុកដាក់និងការផ្តល់តម្លៃដល់មនុស្សជាតិ។ ការអបអរសាទរចំពោះភាពជោគជ័យរបស់មិត្តរួមការងារដោយស្មោះ ជួយបង្កើតនូវបរិយាកាសការងារដែលមានភាពរីករាយនិងកក់ក្តៅ។ ការផ្លាស់ប្តូរផ្នត់គំនិតចាស់ៗដែលបង្អាក់ភាពរីកចម្រើននៃភាពចម្រុះ គឺជាជំហានដំបូងនៃភាពជោគជ័យក្នុងអាជីវកម្មសម័យថ្មី។ ការកសាងស្ថាប័នដែលមានភាពចម្រុះ គឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិយើង។ ការផ្ដល់ទំនុកចិត្តនិងអំណាចដល់បុគ្គលិកក្នុងការសម្រេចចិត្តលើកិច្ចការងាររបស់ខ្លួនជួយបង្កើនភាពម្ចាស់ការយ៉ាងពិតប្រាកដ។ ការកាត់បន្ថយការត្រួតពិនិត្យហួសហេតុឬការបញ្ជាគ្រប់ជំហាន ជួយឱ្យបុគ្គលិកមានសេរីភាពក្នុងការច្នៃប្រឌិតការងាររបស់ពួកគេ។ មេដឹកនាំដែលល្អតែងតែជឿជាក់លើសមត្ថភាពរបស់ក្រុមការងារ និងផ្តល់ឱកាសឱ្យពួកគេរៀនសូត្រពីកំហុសដែលបានកើតឡើង។ ការផ្ទេរសិទ្ធិអំណាចឱ្យបុគ្គលិកគ្រប់គ្រងគម្រោងដោយខ្លួនឯង គឺជាវិធីសាស្ត្របណ្តុះបណ្តាលអ្នកដឹកនាំជំនាន់ក្រោយដ៏ល្អបំផុត។ ការផ្តោតលើលទ្ធផលចុងក្រោយជាជាងការតាមដានរាល់សកម្មភាពតូចតាចជួយឱ្យបុគ្គលិកមានអារម្មណ៍ថាទទួលបានការគោរព។ ភាពម្ចាស់ការលើការងារជួយឱ្យបុគ្គលិកម្នាក់ៗមានការទទួលខុសត្រូវខ្ពស់ និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដែលខ្លួនមាន។ ការផ្តល់មតិរិះគន់ក្នុងន័យស្ថាបនាជួយឱ្យបុគ្គលិកកែប្រែចំណុចខ្វះខាតដោយមិនមានអារម្មណ៍ថាត្រូវបានគេបង្ខិតបង្ខំឡើយ។ ការអនុញ្ញាតឱ្យបុគ្គលិករៀបចំផែនការការងារដោយខ្លួនឯង ជួយឱ្យពួកគេអាចគ្រប់គ្រងពេលវេលានិងធនធានបានកាន់តែប្រសើរ។ ការលើកទឹកចិត្តឱ្យមានការដោះស្រាយបញ្ហាដោយផ្ទាល់នៅថ្នាក់ក្រោមជួយឱ្យដំណើរការការងារមានភាពរហ័សនិងទាន់ចិត្ត។ ការផ្តល់ធនធាននិងសម្ភារៈចាំបាច់គ្រប់គ្រាន់សម្រាប់បុគ្គលិក គឺជាការគាំទ្រដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅរួម។ បុគ្គលិកដែលមានអំណាចសម្រេចចិត្តតែងតែមានភាពស្វាហាប់ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចកិច្ចការដែលលំបាក។ ការបង្កើតប្រព័ន្ធការងារដែលផ្តល់សិទ្ធិឱ្យបុគ្គលិកអាចផ្តល់យោបល់កែសម្រួលនីតិវិធីការងារ ជួយបង្កើនប្រសិទ្ធភាពរបស់ស្ថាប័ន។ ភាពជោគជ័យដែលកើតចេញពីការសម្រេចចិត្តរបស់បុគ្គលិកផ្ទាល់នឹងនាំមកនូវមោទនភាពនិងភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំង។ ការកសាងទំនុកចិត្តរវាងថ្នាក់លើនិងថ្នាក់ក្រោម គឺជាស្ពានចម្លងដ៏សំខាន់សម្រាប់ការរីកចម្រើននៃស្ថាប័នក្នុងរយៈពេលវែង។ ការបង្រៀនឱ្យបុគ្គលិកចេះគិតនិងវិភាគបញ្ហាដោយខ្លួនឯងមានតម្លៃជាងការផ្តល់ចម្លើយដែលរៀបចំរួចជាស្រេចសម្រាប់ពួកគេ។ ការផ្តល់សេរីភាពក្នុងការជ្រើសរើសវិធីសាស្ត្រការងារជួយឱ្យបុគ្គលិកអាចស្វែងរកផ្លូវកាត់ដែលមានប្រសិទ្ធភាពបំផុតសម្រាប់ខ្លួនឯង។ ការទទួលស្គាល់នូវសមិទ្ធផលដែលបុគ្គលិកម្នាក់ៗសម្រេចបានដោយផ្ទាល់ គឺជាកម្លាំងចលករដែលជំរុញឱ្យពួកគេចង់ធ្វើការឱ្យកាន់តែល្អ។ ស្ថាប័នដែលមានវប្បធម៌ផ្តល់អំណាចដល់បុគ្គលិកតែងតែមានភាពរស់រវើក និងមានសមត្ថភាពដោះស្រាយបញ្ហាប្រឈមបានឆាប់រហ័ស។ ការលុបបំបាត់របាំងនៃការភ័យខ្លាចចំពោះថ្នាក់លើ ជួយឱ្យមានការប្រាស្រ័យទាក់ទងគ្នាដោយត្រង់ទៅត្រង់មកនិងមានតម្លាភាព។ ការផ្តល់ឱ្យបុគ្គលិកនូវសិទ្ធិចាត់ចែងកញ្ចប់ថវិកាតូចៗសម្រាប់គម្រោង ជួយឱ្យពួកគេចេះរៀនគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងល្អ។ ការជំរុញឱ្យបុគ្គលិកមានភាពក្លាហានក្នុងការសាកល្បងវិធីសាស្ត្រថ្មីៗទោះបីជាវាអាចនឹងបរាជ័យខ្លះក៏ដោយគឺជាការរៀនសូត្រ។ សេចក្តីសម្រេចចិត្តដែលធ្វើឡើងដោយក្រុមការងារផ្ទាល់តែងតែទទួលបានការអនុវត្តតាមដោយឆន្ទៈខ្ពស់ជាងការបង្ខិតបង្ខំ។ ការផ្តល់អំណាចដល់បុគ្គលិក គឺជាសញ្ញានៃមេដឹកនាំដែលមានភាពជឿជាក់លើខ្លួនឯងនិងមានចក្ខុវិស័យវែងឆ្ងាយសម្រាប់ក្រុមហ៊ុន។ ការកសាងបរិយាកាសការងារដែលផ្តល់តម្លៃលើភាពជាម្ចាស់ការនឹងជួយឱ្យក្រុមហ៊ុនអាចប្រកួតប្រជែងក្នុងទីផ្សារបានយ៉ាងរឹងមាំ។ ការឱ្យតម្លៃលើការសម្រេចចិត្តរបស់បុគ្គលិក គឺជាការផ្ដល់កិត្តិយសដ៏ធំធេងដែលនាំមកនូវភាពស្មោះត្រង់និងការលះបង់មិនចេះចប់។ ការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តរបស់បុគ្គលិក គឺជាការវិនិយោគលើទ្រព្យសម្បត្តិដែលវិសេសវិសាលបំផុតរបស់ក្រុមហ៊ុន។ ការបង្កើតបរិយាកាសដែលគ្មានការរើសអើងចំពោះបញ្ហាស្រ្តេស ឬការបាក់ទឹកចិត្តជួយឱ្យបុគ្គលិកមានអារម្មណ៍ថាមានសុវត្ថិភាព។ ការផ្តល់សេវាប្រឹក្សាផ្លូវចិត្តឬកម្មវិធីជួយសង្គ្រោះបុគ្គលិក គឺជាជំហានថ្មីដែលក្រុមហ៊ុនលំដាប់ពិភពលោកកំពុងអនុវត្ត។ ការអនុញ្ញាតឱ្យបុគ្គលិកមានថ្ងៃឈប់សម្រាកដើម្បីថែរក្សាសុខភាពផ្លូវចិត្ត ជួយការពារពីការអស់កម្លាំងលែងចង់ធ្វើការងារ។ មេដឹកនាំដែលចេះយល់ចិត្តនិងពូកែស្ដាប់បញ្ហារបស់បុគ្គលិក ជួយកាត់បន្ថយសម្ពាធការងារបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ការរៀបចំសិក្ខាសាលាស្តីពីការគ្រប់គ្រងអារម្មណ៍និងការកាត់បន្ថយភាពតានតឹង ជួយឱ្យបុគ្គលិកមានសមត្ថភាពទប់ទល់នឹងបញ្ហា។ ការលើកទឹកចិត្តឱ្យមានការសន្ទនាដោយបើកចំហរអំពីសុខភាពផ្លូវចិត្ត ជួយឱ្យមានការយល់ដឹងនិងការជួយគ្នាទៅវិញទៅមកក្នុងក្រុម។ ការផ្តល់កន្លែងការងារដែលមានផាសុកភាពនិងមានពន្លឺគ្រប់គ្រាន់ ជួយឱ្យអារម្មណ៍របស់បុគ្គលិកមានភាពស្រស់ស្រាយជានិច្ច។ ការកាត់បន្ថយការបន្ទោសឬការស្តីបន្ទោសខ្លាំងៗនៅចំពោះមុខអ្នកដទៃ ជួយរក្សាកិត្តិយសនិងសុខភាពផ្លូវចិត្តរបស់បុគ្គលិក។ ការបង្កើតកម្មវិធីហាត់ប្រាណក្នុងម៉ោងការងារ ជួយឱ្យរាងកាយមាំមួននិងខួរក្បាលរបស់បុគ្គលិកមានភាពរហ័សរហួន។ សុភមង្គលនៅក្នុងចិត្តរបស់បុគ្គលិក គឺជាម៉ាស៊ីនដែលជំរុញឱ្យកង់នៃភាពជោគជ័យរបស់ក្រុមហ៊ុនវិលទៅមុខដោយគ្មានការរអាក់រអួល។ ការផ្តល់រង្វាន់និងការសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក ជួយបង្កើនអរម៉ូនរីករាយនិងកម្លាំងចិត្តក្នុងការពុះពារក្នុងការងារ។ ការយល់ដឹងថាបុគ្គលិកម្នាក់ៗក៏មានបញ្ហាជីវិតផ្ទាល់ខ្លួន គឺជាការចាប់ផ្តើមនៃការកសាងវប្បធម៌ការងារដែលមានលក្ខណៈជាមនុស្ស។ ការកំណត់បរិមាណការងារឱ្យបានសមស្របតាមលទ្ធភាពរបស់មនុស្សម្នាក់ៗ ជួយការពារសុខភាពផ្លូវចិត្តនិងរក្សាគុណភាពការងារ។ ការបង្កើតតំបន់ដែលគ្មានសំឡេងរំខានសម្រាប់ការផ្ដោតអារម្មណ៍ ជួយឱ្យបុគ្គលិកមានភាពស្ងប់សុខក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ការគាំទ្រពីមិត្តរួមការងារនៅពេលមានបញ្ហាផ្ទាល់ខ្លួន គឺជាឱសថដ៏ស័ក្តិសិទ្ធិសម្រាប់ការព្យាបាលដំបៅផ្លូវចិត្តរបស់បុគ្គលិក។ ការជំរុញឱ្យមានការសម្រាករយៈពេលខ្លីបន្ទាប់ពីប្រជុំយូរៗ ជួយឱ្យខួរក្បាលអាចចាប់យកព័ត៌មានថ្មីៗបានកាន់តែប្រសើរជាងមុន។ ស្ថាប័នដែលផ្តល់តម្លៃលើសុខភាពផ្លូវចិត្តតែងតែមានអត្រាបុគ្គលិកឈប់ពីការងារទាបនិងមានស្ថិរភាពការងារខ្ពស់បំផុត។ ការនិយាយពាក្យលើកទឹកចិត្តនិងការផ្ដល់ស្នាមញញឹមឱ្យគ្នាជារៀងរាល់ព្រឹក គឺជាការចាប់ផ្ដើមថ្ងៃថ្មីដែលមានថាមពលវិជ្ជមាន។ ការផ្តល់សិទ្ធិឱ្យបុគ្គលិកបដិសេធកិច្ចការដែលលើសលប់ហួសពីសមត្ថភាពផ្លូវចិត្ត គឺជាការការពារសុខុមាលភាពរបស់ពួកគេម្នាក់ៗ។ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយសម្រួលដល់ការងារដែលស្មុគស្មាញ ជួយកាត់បន្ថយការហត់នឿយខួរក្បាលរបស់បុគ្គលិកបានច្រើន។ ការរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំរបស់ក្រុមហ៊ុន គឺជាឱកាសដ៏ល្អសម្រាប់ការពង្រឹងស្មារតីនិងការរំសាយទុក្ខកង្វល់នានា។ ការការពារបុគ្គលិកពីការរំលោភបំពានឬការគាបសង្កត់ក្នុងកន្លែងធ្វើការ គឺជាមូលដ្ឋានគ្រឹះនៃយុត្តិធម៌និងសុខភាពផ្លូវចិត្ត។ ការផ្ដល់ពេលវេលាឱ្យបុគ្គលិកបានរៀនពីរបៀបថែទាំខ្លួនឯង គឺជាការផ្ដល់អាវក្រោះការពារផ្លូវចិត្តពីសម្ពាធខាងក្រៅនានា។ ការកសាងសង្គមការងារដែលមានការយល់ចិត្តគ្នាជួយឱ្យគ្រប់គ្នាអាចសម្រេចក្តីសុបិនរបស់ខ្លួនបានយ៉ាងមានសេចក្តីសុខបំផុត។ ការជំរុញឱ្យមានការរៀនសូត្រឥតឈប់ឈរនៅកន្លែងធ្វើការ ជួយឱ្យបុគ្គលិកអាចដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ។ ការផ្តល់វគ្គបណ្តុះបណ្តាលជំនាញទន់និងជំនាញរឹងដល់បុគ្គលិក គឺជាការបង្កើនសក្តានុពលនៃការប្រកួតប្រជែងរបស់ក្រុមហ៊ុន។ ការបង្កើតបណ្ណាល័យតូចមួយឬការផ្ដល់គណនីសិក្សាតាមអ៊ីនធឺណិត ជួយឱ្យបុគ្គលិកអាចស្វែងរកចំណេះដឹងថ្មីៗបានរាល់ថ្ងៃ។ ការលើកទឹកចិត្តឱ្យមានការចែករំលែកបទពិសោធន៍រវាងបុគ្គលិកចាស់និងបុគ្គលិកថ្មី ជួយបង្កើតឱ្យមានលំហូរនៃចំណេះដឹង។ មេដឹកនាំដែលដើរតួជាអ្នកណែនាំឬគ្រូបង្វឹក ជួយឱ្យបុគ្គលិកមើលឃើញពីចំណុចខ្លាំងនិងឱកាសអភិវឌ្ឍន៍ខ្លួនឯងជានិច្ច។ ការផ្ដល់អាហារូបករណ៍ឬការគាំទ្រថ្លៃសិក្សាសម្រាប់ការរៀនបន្ត ជួយឱ្យបុគ្គលិកមានអារម្មណ៍ថាស្ថាប័នឱ្យតម្លៃលើអនាគតពួកគេ។ ការរៀនសូត្រពីកំហុសក្នុងកិច្ចការងារកន្លងមក គឺជាមេរៀនដ៏មានតម្លៃបំផុតដែលជួយឱ្យក្រុមការងារលែងបង្កើតកំហុសដដែលៗ។ ការរៀបចំកម្មវិធីផ្លាស់ប្តូរតួនាទីការងារក្នុងរយៈពេលខ្លី ជួយឱ្យបុគ្គលិកមានការយល់ដឹងពីប្រព័ន្ធការងារទាំងមូលរបស់ក្រុមហ៊ុន។ ការជំរុញឱ្យបុគ្គលិកចូលរួមក្នុងសិក្ខាសាលាខាងក្រៅ ជួយឱ្យពួកគេនាំមកនូវគំនិតថ្មីៗមកអភិវឌ្ឍស្ថាប័នឱ្យកាន់តែរីកចម្រើន។ វប្បធម៌ដែលឱ្យតម្លៃលើការចង់ចេះចង់ដឹង ជួយឱ្យបុគ្គលិកមានភាពរស់រវើកនិងមិនចេះធុញទ្រាន់នឹងការងារដែលដដែលៗឡើយ។ ការរៀបចំកិច្ចពិភាក្សាប្រចាំសប្តាហ៍ដើម្បីពិភាក្សាពីនិន្នាការទីផ្សារថ្មីៗ ជួយឱ្យក្រុមការងារត្រៀមខ្លួនបានល្អជានិច្ច។ ការផ្តល់ឱកាសឱ្យបុគ្គលិកបានសាកល្បងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបៗ ជួយបង្កើនប្រសិទ្ធភាពនិងល្បឿននៃការងារ។ ចំណេះដឹងដែលបុគ្គលិកទទួលបានពីការសិក្សាបន្តនឹងក្លាយជាកម្លាំងរុញច្រានឱ្យក្រុមហ៊ុនអាចឈានទៅរកភាពជោគជ័យថ្មីៗ។ ការកោតសរសើរបុគ្គលិកដែលខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯង គឺជាការផ្ដល់គំរូដ៏ល្អសម្រាប់សហការីដទៃទៀតឱ្យធ្វើតាម។ ការបង្កើតបរិយាកាសសិក្សាដែលមានភាពសប្បាយរីករាយ ជួយឱ្យការក្រេបជញ្ជក់ចំណេះដឹងមានប្រសិទ្ធភាពខ្ពស់និងឆាប់យល់។ ការផ្ដល់ពេលវេលាខ្លះក្នុងម៉ោងការងារសម្រាប់ការស្រាវជ្រាវគម្រោងថ្មីៗ ជួយឱ្យក្រុមហ៊ុនមិននៅទ្រឹងមួយកន្លែងក្នុងទីផ្សារ។ ការយល់ដឹងពីសារៈសំខាន់នៃចំណេះដឹងសកល ជួយឱ្យបុគ្គលិកមានមោទនភាពចំពោះការអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួនក្នុងស្ថាប័ន។ ការរៀនសូត្រមិនមែនបញ្ចប់ត្រឹមតែសាលារៀនឡើយតែវា គឺជាដំណើរការពេញមួយជីវិតដែលមានសារៈសំខាន់នៅកន្លែងធ្វើការ។ ការកសាងស្ថាប័នឱ្យក្លាយជាសាលារៀនទីពីរសម្រាប់បុគ្គលិក គឺជាយុទ្ធសាស្ត្ររក្សាធនធានមនុស្សដែលមានប្រសិទ្ធភាពបំផុត។ ការផ្តល់រង្វាន់លើកទឹកចិត្តដល់អ្នកដែលសម្រេចបាននូវការសិក្សាជំនាញថ្មីៗជួយឱ្យមានការប្រកួតប្រជែងសិក្សាគ្នាទៅវិញទៅមក។ ការយល់ដឹងពីចិត្តវិទ្យានៃការរៀនសូត្រ ជួយឱ្យការផ្ទេរចំណេះដឹងក្នុងក្រុមហ៊ុនមានភាពរលូននិងងាយស្រួលយល់សម្រាប់គ្រប់គ្នា។ ការបើកឱកាសឱ្យបុគ្គលិកបញ្ចេញគំនិតថ្មីៗដែលបានរៀនសូត្រមកអនុវត្តជាក់ស្តែង ជួយឱ្យពួកគេមានភាពជឿជាក់លើចំណេះដឹង។ ការអភិវឌ្ឍធនធានមនុស្សតាមរយៈការរៀនសូត្រ គឺជាការរួមចំណែកកសាងសង្គមខ្មែរឱ្យមានភាពរឹងមាំនិងមានចំណេះដឹងខ្ពស់។ ការរៀនសូត្រឥតឈប់ឈរ គឺជាកូនសោរដែលបើកទ្វារទៅរកឱកាសថ្មីៗ និងភាពជោគជ័យដ៏អស្ចារ្យសម្រាប់បុគ្គលិកនិងក្រុមហ៊ុន។ សរុបមកវិញ ការផ្លាស់ប្តូរវប្បធម៌ការងារក្នុងទិសដៅវិជ្ជមាន គឺជាកត្តាចាំបាច់ដើម្បីកសាងស្ថាប័នដែលរឹងមាំនិងរីកចម្រើនជានិរន្តរ៍។